ការផលិតទៀនបែបប្រពៃណីខ្មែរ មានប្រវត្តិយូរលង់ណាស់មកហើយ។ វាជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជំនឿសាសនារបស់យើង តាំងពីបុរាណកាលមក ជីដូនជីតាខ្មែរបានចេះបង្កើតទៀនដោយខ្លួនឯង។ វត្ថុធាតុដើមសំខាន់សម្រាប់ធ្វើទៀន គឺក្រមួនឃ្មុំ ក្រមួននេះមានពីរប្រភេទ គឺក្រមួនពណ៌ស និងក្រមួនពណ៌លឿង។ ក្រមួនទាំងពីរនេះសុទ្ធតែបានមកពីសំបុកឃ្មុំធម្មជាតិ វាបានផលិតក្រមួនដើម្បីសាងសង់សំបុករបស់វា។ នៅពេលប្រមូលផលទឹកឃ្មុំ ខ្មែរយើងជំនាន់មុនក៏មិនបោះចោលនូវក្រមួនឃ្មុំឡើយ ព្រោះវាមានអត្ថប្រយោជន៍ទុកសម្រាប់ធ្វើក្រមួនជាដើម។ វិធីសាស្រ្តក្នុងការផលិតទៀនគឺមានលក្ខណៈសាមញ្ញ ប៉ុន្តែទាមទារនូវភាពប៉ិនប្រសប់។ ដំបូងឡើយ គេយកក្រមួនឃ្មុំមកលាងសម្អាត។ ការលាងសម្អាតនេះគឺដើម្បីកម្ចាត់ធូលីដី ឬកំទេចកំទីផ្សេងៗបន្ទាប់មក គេយកក្រមួនទៅរំលាយ។ ការរលាយក្រមួនអាចធ្វើឡើងដោយកម្ដៅថ្ងៃ ឬដោយការដាំទឹក។ ពេលក្រមួនរលាយអស់ វានឹងក្លាយទៅជារាវ គេយកក្រមួនរាវនោះទៅត្រង។ ការត្រង គឺដើម្បីត្រង់យកកាកសំណល់ចេញពីសាច់ក្រមួន ដើម្បីឲ្យសាច់ក្រមួនសុទ្ធនឹងស្អាតល្អ។ បន្ទាប់ពីបានក្រមួនសុទ្ធហើយ គេចាប់ផ្តើមយកខ្សែអំបោះមកធ្វើជាស្នូលនៃខ្សែទៀន។ ហើយខ្សែអំបោះនោះត្រូវតែមានទំហំសមរម្យ ដោយគេយកខ្សែអំបោះនោះទៅជ្រលក់ក្នុងក្រមួនរាវដែលកំពុងក្ដៅ។ ក្រោយមកស្រទាប់ក្រមួននឹងកកជុំវិញខ្សែអំបោះបន្តិចម្ដងៗ រហូតដល់សាច់ទៀនមានភាពរឹងល្អ។ ពេលខ្លះ គេក៏អាចប្រើពុម្ពសម្រាប់ចាក់ក្រមួនដែរ ការប្រើពុម្ពគឺដើម្បីទទួលបានរាងទៀនដែលមានភាពស្មើគ្នា ពុម្ពទៀនមានច្រើនទំហំ និងច្រើនរាង។ ទៀនដែលផលិតបានមានប្រយោជន៍ច្រើនយ៉ាង ទីមួយ ទៀនត្រូវបានប្រើប្រាស់សម្រាប់ដុតបំភ្លឺទីងងឹត។ កាលពីមុន ពេលដែលមិនទាន់មានអគ្គិសនី គេយកទៀនដើម្បីដុតបំភ្លឺ។ វាបានជួយបំភ្លឺគេហដ្ឋាននៅពេលយប់ ទៀនក៏ត្រូវបានប្រើប្រាស់នៅពេលដែលដាច់ភ្លើងផងដែរនាពេលបច្ចុប្បន្ននេះ។ ពន្លឺទៀនបានជួយមនុស្សឲ្យមើលឃើញផ្លូវ វាក៏បានបង្កើតបរិយាកាសកក់ក្ដៅផងដែរ។ ចំណុចសំខាន់បំផុត ទៀនត្រូវបានប្រើប្រាស់ដើម្បីដុតបំភ្លឺនៅទីសក្ការៈបូជា នៅតាមប្រាសាទបុរាណ វត្តអារាម និងទីសក្ការៈបូជាផ្សេងៗ គេតែងតែឃើញមានទៀន។ ព្រះពុទ្ធសាសនិកជនប្រើប្រាស់ទៀនដើម្បីបូជាព្រះរតនត្រ័យ ការដុតទៀនគឺជាផ្នែកមួយនៃពិធីបុណ្យប្រពៃណីខ្មែរ។ ដូច្នេះយើងឃើញថា នៅក្នុងបុណ្យប្រពៃណីខ្មែរតែងតែមានការអុជទៀន ជាក់ស្តែងដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យកឋិន និងពិធីបុណ្យវិសាខបូជាជាដើម។ ពន្លឺទៀនតំណាងឲ្យពន្លឺនៃធម៌ វាជាការបូជាទៅកាន់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ក្រៅពីនេះ ទៀនក៏ត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការ ក្នុងពិធីបិទស្លឹកពោធិ៍ គេក៏ប្រើទៀនព្រោះវាជានិមិត្តរូបនៃភាពរុងរឿង ភាពភ្លឺស្វាង និងភាពបរិសុទ្ធ ។ ពេលខ្លះ គេក៏បន្ថែមពណ៌ ឬក្លិនក្រអូបទៅក្នុងក្រមួនដែរដើម្បីឲ្យទៀនមានសោភ័ណភាព និងក្លិនកាន់តែទាក់ទាញ ។ ទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាក៏ដោយ ក៏ការផលិតទៀនបែបប្រពៃណីនៅតែបន្ត ព្រោះវាជាការថែរក្សានៅមរតកដូនតា និងបង្ហាញពីជំនឿដ៏ខ្ជាប់ខ្ជួននៅពេលប្រើប្រាស់ទៀន។ សព្វថ្ងៃនេះ ការផលិតទៀនបែបបុរាណនៅតែមានវត្តមាន ជាពិសេសនៅតាមតំបន់ជនបទ។ អ្នកផលិតទៀននៅតែប្រើប្រាស់វិធីសាស្រ្តដដែល ក្រមួនឃ្មុំធម្មជាតិនៅតែជាជម្រើសល្អបំផុត។ ទៀនទាំងនេះមានគុណភាពល្អនិងមានតម្លៃថ្លៃពីព្រោះវាជារបស់ដែរបង្កើតឡើងពីធម្មជាតិនិងដៃធ្វើឡើងដោយដៃ ព្រមទាំងបង្ហាញពីតម្លៃខាងវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ទៀនផងដែរ។ ការដុតទៀនមិនត្រឹមតែបំភ្លឺនោះទេ ប៉ុន្តែនៅក្នុងពុទ្ធសាសនា ទៀនគឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទសម្រាប់រំលឹកនឹកដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយបូជានូវគ្រឿងសក្ការៈ មានប្រទីប ទៀន ធូប និងផ្កាភ្ញីជាដើម។ វាជាផ្នែកមួយដ៏សំខាន់នៃពិធីសាសនា ការថែរក្សាការផលិតទៀនបែបប្រពៃណី គឺការថែរក្សាវប្បធម៌របស់យើង។ វាបញ្ជាក់ពីអត្តសញ្ញាណខ្មែរ និងជាកេរដំណែលដែលប្រជាជនជំនាន់ក្រោយត្រូវថែរក្សាឲ្យបានគង់វង្ស។